ពិធីបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិដ៏ធំបំផុតមួយរបស់ខ្មែរយើង មិនត្រឹមតែជាពេលវេលានៃការជួបជុំគ្នារវាងសាច់ញាតិដែលនៅរស់រានមានជីវិតប៉ុណ្ណោះទេ។ ប៉ុន្តែគឺជាកិច្ចពិធីសាសនាដ៏មានឥទ្ធិពលបំផុតក្នុងការតភ្ជាប់ទំនាក់ទំនងរវាងភពមនុស្ស និងភពវិញ្ញាណតាមរយៈសម្លេងធម៌សូត្រមន្តយ៉ាងគ្រលួច។ ក្នុងរយៈពេល ១៥ ថ្ងៃនៃខែភទ្របទនេះ វត្តអារាមនានានៅទូទាំងប្រទេសកម្ពុជា ប្រែទៅជាទីកន្លែងសក្ការៈដែលពោរពេញដោយជំនឿសាសនា និងសីលធម៌អប់រំចិត្ត។ ដោយមានការសូត្រធម៌សំខាន់ៗបីប្រភេទដែលដើរតួជាស្ពានចម្លងបុណ្យកុសលទៅដល់បុព្វបុរសដែលបានចែកឋានទៅកាន់លោកខាងមុខ។ ជាកិច្ចចាប់ផ្ដើមនៃពិធីសាសនា ព្រះសង្ឃតែងសូត្រនូវ មហាសមយសូត្រ ដែលត្រូវបានចាត់ទុកថាជាធម៌នៃការប្រមូលផ្ដុំដ៏មហិមា។ ខ្លឹមសារនៃសូត្រនេះមានប្រភពមកពីសម័យពុទ្ធកាល នៅពេលដែលពពួកទេវតា និងព្រហ្មមកពីចក្រវាឡទាំងមូលបានមកជួបជុំគ្នាដើម្បីគាល់ព្រះសម្មាសម្ពុទ្ធ។ ក្នុងបរិបទនៃបុណ្យភ្ជុំបិណ្ឌ ការសូត្រមហាសមយសូត្រប្រៀបបាននឹងការប្រកាសអាសន្ន ឬការអញ្ជើញសាក្សីដ៏សក្ការៈ រួមមានទេវតាដែលថែរក្សាទឹកដី ព្រៃភ្នំ និងវត្តអារាម ឱ្យមកដឹងឮនូវទឹកចិត្តជ្រះថ្លារបស់កូនចៅ។ ថាមពលនៃសម្លេងធម៌នេះបង្កើតបានជាបរិយាកាសដ៏សុខសាន្ត ដែលជួយឱ្យវិញ្ញាណក្ខន្ធទាំងឡាយអាចមកជួបជុំគ្នាដោយសេចក្ដីរីករាយ។ ដើម្បីត្រៀមខ្លួនស្ដាប់ព្រះធម៌ និងទទួលចំណែកបុណ្យដែលសាច់ញាតិបានឧទ្ទិសជូន។ បន្តមកទៀត ធម៌ដែលអង្រួនចិត្តពុទ្ធបរិស័ទខ្មែរខ្លាំងបំផុតគឺ តិរោកុឌ្ឍសូត្រ ដែលរៀបរាប់ពីទិដ្ឋភាពដ៏សោកសង្រេង និងក្ដីសង្ឃឹមរបស់ពពួកប្រេតដែលជាបុព្វបុរស។ ក្នុងអត្ថន័យនៃសូត្រនេះ យើងឃើញពីសកម្មភាពរបស់វិញ្ញាណដែលត្រឡប់មកកាន់ផ្ទះចាស់ ឬមកកាន់របងវត្ត ហើយឈររង់ចាំនៅតាមជញ្ជាំង ឬច្រកទ្វារដោយភាពអត់ឃ្លាន។ ធម៌នេះដាស់តឿនយើងថា សូម្បីតែទេវតាក៏មិនអាចជួយផ្ដល់ចំណីអាហារដល់អ្នកស្លាប់បានដែរ បើគ្មានការធ្វើទានដោយផ្ទាល់ពីសំណាក់សាច់ញាតិដែលនៅរស់នោះទេ។។ តាមរយៈការសូត្រតិរោកុឌ្ឍសូត្រ ព្រះសង្ឃចង់ឱ្យកូនចៅគ្រប់រូបយល់ពីតម្លៃនៃ កតញ្ញូតាធម៌ និងការមិនបំភ្លេចនូវអ្នកដែលមានគុណ។ ទោះបីជាពួកគេបានក្លាយជាវិញ្ញាណក្នុងភពផ្សេងក៏ដោយ វាគឺជាការបង្ហាញថា សេចក្ដីស្រឡាញ់ និងការដឹងគុណអាចឆ្លងកាត់របាំងនៃសេចក្ដីស្លាប់បានយ៉ាងពិតប្រាកដ។ ចំណែកឯនៅពេលអធ្រាត្រឈានចូលដល់ទៀបភ្លឺ ដែលជាវេលានៃការបោះបាយបិណ្ឌ ព្រះសង្ឃតែងសូត្រ បរាភវសូត្រ ដើម្បីដាស់សតិស្មារតីរបស់ពុទ្ធបរិស័ទ។ ខណៈដែលពិភពលោកកំពុងស្ថិតក្នុងភាពងងឹតស្លុប ធម៌នេះបានបញ្ចេញពន្លឺអប់រំអំពី ក្ដីវិនាសទាំង ១២ ប្រការ ដែលមនុស្សគ្រប់រូបគួរជៀសវាង។ ការសូត្រធម៌នេះមានបំណងឱ្យកូនចៅដែលមកធ្វើបុណ្យ បានត្រិះរិះពិចារណាលើជីវិតបច្ចុប្បន្នរបស់ខ្លួន ថាតើខ្លួនកំពុងដើរលើផ្លូវដែលនាំទៅរកភាពចម្រើន ឬភាពវិនាស។ ការរៀបរាប់ពីទោសកំហុសនៃការមិនចិញ្ចឹមមាតាបិតា ការសេពគ្រឿងស្រវឹង ល្បែងស៊ីសង ឬការមើលងាយអ្នកមានសីល គឺជាមេរៀនសីលធម៌ដ៏ល្អ។ ហើយវាក៏ជួយកែប្រែចរិតលក្ខណៈរបស់អ្នករស់រានមានជីវិតឱ្យកាន់តែប្រសើរឡើង។ ដូច្នេះ បរាភវសូត្រមិនត្រឹមតែជាធម៌សម្រាប់អ្នកស្លាប់នោះទេ ប៉ុន្តែវាគឺជាត្រីវិស័យសម្រាប់អ្នករស់ក្នុងការសាងសេចក្ដីសុខក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។ ជាចុងក្រោយ ការសូត្រមន្តក្នុងរដូវភ្ជុំបិណ្ឌនេះ គឺជាការបញ្ជ្រាបនូវតម្លៃវប្បធម៌ខ្មែរយ៉ាងជ្រាលជ្រៅទៅក្នុងស្រទាប់យុវជនជំនាន់ក្រោយ។ សម្លេងធម៌ដែលបន្លឺឡើងក្នុងចង្វាក់ទន់ភ្លន់ លាយឡំនឹងក្លិនធូប និងបរិយាកាសស្ងប់ស្ងាត់នៃវត្តអារាម បានបង្កើតនូវចំណងសាមគ្គីភាពរវាងសហគមន៍យ៉ាងរឹងមាំ។ វាគឺជាពេលវេលាដែលមនុស្សម្នាក់ៗលះបង់នូវភាពអត្ដានិយម ដើម្បីងាកមកសាងកុសលរួមគ្នា និងបង្ហាញពីអត្តសញ្ញាណជាតិដែលផ្អែកលើគុណធម៌ និងការចែករំលែក។ តាមរយៈកិច្ចសូត្រមន្តដ៏វិសេសវិសាលទាំងនេះ ភ្ជុំបិណ្ឌបានក្លាយជាបុណ្យដែលមិនត្រឹមតែបញ្ចូនអាហារដល់អ្នកស្លាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់អាហារផ្លូវចិត្តដ៏មានតម្លៃដល់អ្នករស់ផងដែរ។ តិរោកុឌ្ឍសូត្រ ឬដែលខ្មែរយើងនិយមហៅថា ធម៌ខាងក្រៅជញ្ជាំង គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីជំនឿដ៏ជ្រាលជ្រៅបំផុតក្នុងវប្បធម៌ខ្មែរ ចំពោះកិច្ចប្រតិបត្តិការឧទ្ទិសកុសលក្នុងរដូវភ្ជុំបិណ្ឌ។ សូត្រនេះមិនត្រឹមតែជាបទបាលីសម្រាប់សូត្រតាមទំនៀមទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរៀបរាប់យ៉ាងរស់រវើកអំពីដំណើរវិលត្រឡប់របស់វិញ្ញាណក្ខន្ធបុព្វបុរស។ ដែលបានចែកឋានទៅកាន់លោកខាងមុខ ហើយត្រូវមកស៊ើបសួររកកូនចៅក្នុងភពមនុស្សលោក។ រូបភាពដែលធម៌នេះបានបង្ហាញ គឺពោរពេញទៅដោយភាពសោកសង្រេង និងក្ដីសង្ឃឹមយ៉ាងមុតមាំរបស់ពួកប្រេត។ ដែលបានមកដល់មាត់ទ្វារផ្ទះចាស់ ឬតាមរបងវត្តអារាម ហើយឈររង់ចាំដោយអត់ធ្មត់នៅតាមជញ្ជាំងផ្ទះ ឬនៅត្រង់ផ្លូវបំបែក។ ដើម្បីរង់ចាំមើលថា តើមានសាច់ញាតិណាម្នាក់នឹកឃើញ និងធ្វើបុណ្យឧទ្ទិសម្ហូបអាហារ ឬកុសលផលបុណ្យមកឱ្យពួកគេដែរឬទេ។ អត្ថន័យនៃតិរោកុឌ្ឍសូត្រនេះ បានដាស់តឿនសតិស្មារតីរបស់ពុទ្ធបរិស័ទយ៉ាងខ្លាំងក្លា អំពីទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់កូនចៅចំពោះអ្នកមានគុណ។ ក្នុងខ្លឹមសារធម៌បានបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងភពនៃប្រេតនោះ គឺគ្មានការធ្វើស្រែចម្ការ គ្មានការជួញដូរឡើយ។ ហើយក៏គ្មានទេវតា ឬព្រហ្មឯណាអាចយកអាហារទៅប្រគល់ឱ្យពួកគេដោយផ្ទាល់បានដែរ។ មានតែទាន ដែលសាច់ញាតិសន្តានដែលនៅរស់រានមានជីវិត បានធ្វើដោយទឹកចិត្តជ្រះថ្លាប៉ុណ្ណោះ។ មានតែការធ្វើការវេរឧទ្ទិសចំពោះមុខព្រះសង្ឃប៉ុណ្ណោះ ទើបអាចក្លាយជាអាហារទិព្វ សម្លៀកបំពាក់ទិព្វ និងកុសលសម្បត្តិដែលហូរទៅដល់វិញ្ញាណទាំងនោះបានភ្លាមៗ។ ប្រៀបដូចជាទឹកភ្លៀងដែលធ្លាក់លើទីទួល ហើយហូរចុះទៅបំពេញផ្ទៃបឹងដែលនៅទំនាបដូច្នោះដែរ។ លើសពីនេះទៅទៀត តិរោកុឌ្ឍសូត្រក៏បានអប់រំអំពីការពិតនៃជីវិត និងភាពមិនទៀងទាត់ផងដែរ។ ដែលដាស់តឿនឱ្យយើងគ្រប់រូបកុំមានភាពប្រហែស ឬភ្លេចខ្លួនក្នុងខណៈដែលកំពុងមានជីវិតរស់នៅ។ ការដែលឃើញរូបភាពបុព្វបុរសមកឈររង់ចាំក្បែរជញ្ជាំងផ្ទះ គឺជាសារដាស់តឿនថា នៅថ្ងៃណាមួយយើងម្នាក់ៗក៏អាចនឹងត្រូវក្លាយជាអ្នករង់ចាំបែបនោះដែរ។ ប្រសិនបើយើងមិនបានសាងសេចក្ដីល្អ ឬបណ្ដុះកូនចៅឱ្យស្គាល់បុណ្យបាប។ ដូច្នេះ ធម៌នេះបានក្លាយជាកម្លាំងចលករដ៏សំខាន់ ដែលធ្វើឱ្យប្រជាជនខ្មែរគ្រប់រូប ទោះបីជាមានការមមាញឹកយ៉ាងណាក៏ដោយ ក៏ត្រូវតែខំប្រឹងរៀបចំចង្ហាន់ និងគ្រឿងឧបភោគបរិភោគទៅវត្ត។ ដើម្បីបង្ហាញពីទឹកចិត្តកតញ្ញូតាធម៌ និងធានាថាបុព្វបុរសរបស់ខ្លួននឹងមិនត្រូវត្រឡប់ទៅវិញដោយភាពខកបំណង និងសេចក្ដីអត់ឃ្លាននោះឡើយ។ ជាចុងក្រោយ តិរោកុឌ្ឍសូត្របានបំពេញតួនាទីជាស្ពានមេត្រីដ៏វិសេសវិសាល ដែលផ្សារភ្ជាប់សេចក្ដីស្រឡាញ់រវាងមនុស្សជាតិ និងវិញ្ញាណក្ខន្ធ។ សម្លេងធម៌នេះបានធ្វើឱ្យបរិយាកាសក្នុងវត្តអារាមនារដូវភ្ជុំបិណ្ឌ កាន់តែមានភាពអស្ចារ្យ និងមានន័យខ្លឹមសារ ដែលមិនត្រឹមតែជាការបំពេញកិច្ចតាមសាសនាប៉ុណ្ណោះទេ។ ប៉ុន្តែគឺជាការរក្សានូវអត្តសញ្ញាណខ្មែរ ដែលផ្ដោតសំខាន់លើ គុណធម៌ និង សីលធម៌ ក្នុងការរស់នៅជាមួយគ្រួសារ និងសហគមន៍។ វាគឺជាការរំឮកយើងថា ដរាបណាមានការចងចាំ និងការធ្វើទាន សេចក្ដីស្លាប់ក៏មិនអាចកាត់ផ្ដាច់ទំនាក់ទំនងរវាងយើង និងអ្នកមានគុណបានដែរ។ នៅពេលដែលសម្លេងជួងវត្តបន្លឺឡើងនាវេលាម៉ោង ៤ ព្រឹក ជាកំឡុងពេលដែលពុទ្ធបរិស័ទកំពុងមមាញឹកក្នុងការបោះបាយបិណ្ឌជុំវិញព្រះវិហារ។ ព្រះសង្ឃតែងសូត្រធម៌បរាភវសូត្រនេះឡើង ក្នុងបំណងបង្កើតនូវតុល្យភាពផ្លូវចិត្តដ៏វិសេសវិសាលបំផុត។ ខណៈដែលយើងកំពុងឧទ្ទិសកុសលដល់អ្នកស្លាប់ ព្រះសង្ឃប្រើធម៌នេះជាឧបករណ៍សម្រាប់ ស្រោចស្រង់ អ្នករស់ឱ្យរួចផុតពីអវិជ្ជា និងផ្លូវងងឹតនៃជីវិត។ ដោយរំឮកថាការធ្វើបុណ្យមិនមែនមានន័យត្រឹមតែការបោះបាយបិណ្ឌប៉ុណ្ណោះទេ។ ប៉ុន្តែគឺរួមបញ្ចូលទាំងការរស់នៅដោយមានសីលធម៌ និងការមិនប្រព្រឹត្តនូវអំពើដែលនាំឱ្យខ្លួនឯងវិនាសអន្តរាយ។ ខ្លឹមសារនៃបរាភវសូត្រនេះ បានលាតត្រដាងយ៉ាងច្បាស់លាស់នូវឫសគល់នៃបញ្ហាដែលធ្វើឱ្យមនុស្សធ្លាក់ខ្លួនក្រ លិចលង់ក្នុងទុក្ខវេទនា និងបាត់បង់កិត្តិយសថ្លៃថ្នូរក្នុងសង្គម។ តាមរយៈការរៀបរាប់ពីមូលហេតុដែលនាំឱ្យជីវិតវិនាសអន្តរាយ ធម៌នេះបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីសកម្មភាពប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។ ដូចជាការសេពគ្រឿងស្រវឹងដែលនាំឱ្យបាត់បង់ស្មារតី ការលេងល្បែងស៊ីសងដែលបំផ្លាញទ្រព្យសម្បត្តិ និងការដើរលេងពាសវាលពាសកាលដែលនាំមកនូវគ្រោះថ្នាក់។ ការដែលព្រះសង្ឃសូត្ររៀបរាប់ពីចំណុចទាំងនេះ ក្នុងបរិយាកាសស្ងប់ស្ងាត់នៃរដូវភ្ជុំ គឺជាការដាស់សតិឱ្យយើងដឹងថា មនុស្សម្នាក់ៗគឺជាអ្នកកសាងវាសនាដោយខ្លួនឯង។ បើយើងមិនចេះគ្រប់គ្រងចិត្ត និងដើរលើផ្លូវខុស យើងនឹងក្លាយជា ប្រេត តាំងពីនៅរស់ ពោលគឺរស់នៅក្នុងភាពអត់ឃ្លាននូវកិត្តិយស និងក្ដីសុខផ្លូវចិត្ត។ ចំណុចដែលអង្រួនចិត្ត និងមានអត្ថន័យអប់រំខ្ពស់បំផុតក្នុងការសូត្រនេះ គឺការសង្កត់ធ្ងន់លើការមិនចិញ្ចឹមបីបាច់មាតាបិតាដែលជរា។ ក្នុងខណៈដែលយើងកំពុងមមាញឹកធ្វើបុណ្យឧទ្ទិសដល់ដួងវិញ្ញាណបុព្វបុរស ធម៌បរាភវសូត្របានដាស់តឿនមនុស្សទាំងឡាយ។ ប្រសិនបើបុគ្គលណាម្នាក់មានទ្រព្យធនស្ដុកស្ដម្ភ ប៉ុន្តែបែរជាទុកឱ្យឪពុកម្ដាយដែលជា ព្រះរស់ នៅផ្ទះរងទុក្ខវេទនា ឬខ្វះខាតអាហារបរិភោគនោះ បុគ្គលនោះគឺជាអ្នកសាងនូវក្ដីវិនាសសម្រាប់ខ្លួនឯងជាកិច្ចដំបូង។ នេះគឺជាការបង្រៀនឱ្យយើងស្គាល់ពីលំដាប់លំដោយនៃបុណ្យកុសល ដោយចាប់ផ្ដើមពីការដឹងគុណអ្នកដែលនៅក្បែរខ្លួនឱ្យបានល្អជាមុនសិន។ ទើបការធ្វើបុណ្យដាក់ទានដទៃទៀតមានន័យពេញលេញ និងអាចផ្តល់ផលជាសេចក្ដីសុខពិតប្រាកដដល់ជីវិត។ លើសពីនេះទៅទៀត បរាភវសូត្រក៏បានចង្អុលបង្ហាញពីគ្រោះថ្នាក់នៃការសេពគប់មិត្តភក្តិអាក្រក់ និងការមានចិត្តអំនួតតម្កើងខ្លួនដែលមើលងាយអ្នកមានសីលធម៌។ ក្នុងបរិយាកាសងងឹតស្លុបនៃម៉ោងបោះបាយបិណ្ឌ សម្លេងធម៌ដែលរៀបរាប់ពីក្ដីវិនាសទាំង ១២ ប្រការក៏បានបន្លឺឡើង។ ហើយវាបានក្លាយជាត្រីវិស័យសម្រាប់យុវជន និងពុទ្ធបរិស័ទឱ្យចេះរើសផ្លូវដើរដែលត្រឹមត្រូវ។ វាគឺជាការដាស់សតិមិនឱ្យយើងដើរតាមគន្លងដែលនាំឱ្យធ្លាក់នរក ឬក្លាយជាអមនុស្សក្នុងជាតិមុខ។ ប៉ុន្តែត្រូវងាកមកសាងសេចក្ដីសុខតាមរយៈការរស់នៅដោយសន្សំសំចៃ ការមានសេចក្ដីអត់ធ្មត់ និងការរស់នៅក្នុងគន្លងធម៌។ ការស្ដាប់ធម៌នេះមិនត្រឹមតែធ្វើឱ្យយើងខ្លាចរអាក្នុងការសាងបាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យយើងចង់ក្លាយជាមនុស្សល្អដែលមានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិ។ ជាចុងក្រោយ ការសូត្របរាភវសូត្រក្នុងរដូវភ្ជុំបិណ្ឌ បានក្លាយជាមរតកអប់រំចិត្តដ៏អស្ចារ្យដែលផ្សារភ្ជាប់រវាងជំនឿសាសនា និងការអនុវត្តជាក់ស្ដែងក្នុងជីវិត។ វាគឺជាការដាស់តឿនថា ពិធីបុណ្យភ្ជុំបិណ្ឌមិនមែនមានន័យត្រឹមតែការយកចង្ហាន់ទៅវត្តតាមទម្លាប់ប៉ុណ្ណោះទេ។ ប៉ុន្តែគឺជាពេលវេលានៃការលាងជម្រះចិត្តគំនិត និងការកែប្រែទម្លាប់អាក្រក់ឱ្យក្លាយជាទម្លាប់ល្អ។ យើងនឹងអាចកសាងនូវជីវិតមួយដែលរុងរឿង និងមានន័យបំផុត ដែលជាបំណងប្រាថ្នាពិតប្រាកដរបស់បុព្វបុរសយើងគ្រប់ៗរូបដែលបានចែកឋានទៅ។